ក្នុងនៅសុភាសិត ក្តាមស្រែណាកាត់ស្រែនោះ ពាក្យ ក្តាមន័យធៀប គឺសំដៅទៅលើមនុស្សអាក្រក់ ដែលមិនស្គាល់គុណទោស។ ក្ដាម ន័យត្រង់ គឺជាសត្វចង្រៃ បើវានៅត្រង់ណា វាកាត់បំផ្លាញត្រង់នោះ ។ មនុស្សប្រភេទនេះ បើទៅនៅក្នុងផ្ទះណា ទោះបីជាផ្ទះរបស់បងប្អូនគេ ឬក៏ផ្ទះម៉ែឪខ្លួនក៏ដោយ មុខជា «កាត់» ផ្ទះនោះមិនខាន ។ កាត់ មានន័យថា បំផ្លាញ លួច នាំទុក្ខព្រួយមកនាំឲ្យគេងមិនលក់។ មិនខុសពីសត្វក្តាមដែលតែងតែកាត់ស្រូវក្នុងស្រែណា ដែលវាកំពុងរស់នៅនោះឯង វាមិនដែលវារទៅកាន់ស្រែផ្សេងនោះទេ ។ ហេតុនេះហើយ បានជាគេឃើញស្រែណាដែលសម្បូរក្ដាមច្រើន ស្រែនោះពុំសូវបានភោគផលល្អទេ ។ គេមិនដែលឃើញក្ដាមដើរកាត់ស្រូវនៅស្រែណាឆ្ងាយៗពីកន្លែងវារស់នៅទេ ។ អោយតែមានពន្លកស្រូវខ្ចីៗ សត្វក្ដាមនោះនឹងកាត់ខ្ទេចខ្ទីរទាំងអស់ ។ ក្ដាម ប្រៀបទៅនឹងមនុស្សល្មួច ធម្មតាមនុស្សល្មួច បើនៅក្នុងស្រុកភូមិណា វាតែងលួចក្នុងស្រុកភូមិនោះ ។ ម្យ៉ាងទៀត មនុស្សល្មួចនេះ បើនៅក្នុងអង្គភាពវិញ គេឲ្យកាន់អង្ករ លួចអង្ករ បើឲ្យកាន់សាំង លួចសាំង ។ វាធ្វើការបន្លាស់ទីកន្លែងមួយទៅទីកន្លែងមួយទៀត រហូតដល់ផ្លាស់ពីខេត្តមួយទៅខេត្តមួយទៀតផង ។ កក់ក្តៅដូចអាំងផេះ មានន័យថា ការទុកចិត្ត ដែលឥតខ្លឹមសារ ។ ចំពោះន័យធៀប គឺមនុស្សដែលរងាតែងរកអាវក្រាស់ៗមកពាក់ដើម្បីឲ្យកក់ក្ដៅ ។ ប្រសិនបើគ្មានអាវពាក់ការពារទេ គេតែងបង្កាត់ភ្លើងអាំងឲ្យកក់ក្ដៅ ។ ដូច្នេះមនុស្សនេះត្រូវស្វែងរកទីពឹង គ្រាន់ជាបង្អែកពឹងពាក់អាស្រ័យនៅថ្ងៃក្រោយ ។ ការដែលស្វែងរកទីពឹងនេះ ជួនកាលក៏ពឹងទៅលើអ្វីដែលគ្មានផលប្រយោជន៍គ្មានខ្លឹមសារបន្តិចសោះ ។ កុកភ្លេចជង់ តែជង់មិនភ្លេចកុកទេ មានន័យធៀបថា ជនល្មើសភ្លេចគុក តែគុកមិនភ្លេចជនល្មើសទេ។ ពាក្យ ជង់ ជាអន្ទាក់តឿឥតដង មានតែជើងស្រួចខ្លីសម្រាប់ដោតជាប់ទៅក្នុងដី ។ កុកដើរមកចំរង្វង់ខ្សែធ្នាក់ក៏រឹតជើងជាប់ តែជួនកាលវារលាស់ជើងរួចផុត ។ ពេលវាដើរទៅ វាឥតគិតខ្វល់នឹងខ្សែអន្ទាក់ជង់ទៀតទេ ប៉ុន្តែខ្សែធ្នាក់ជង់នៅតែរង់ចាំទទួលជើងកុកជានិច្ច ។ ជនល្មើសដែលប្រព្រឹត្តកំហុសឆ្គងរួចហើយៗរត់គេចខ្លួន ឬរត់ចោលស្រុកបាត់ទៅ តែនឹកគិតថា គ្មានអ្នកណាដឹងទេ គឺវាភ្លេចសមត្ថកិច្ចអស់ហើយ ។ ប៉ុន្តែសមត្ថកិច្ចឥតមានភ្លេចវាទេ ពីមួយថ្ងៃទៅមួយថ្ងៃ គេខំប្រឹងធ្វើការតាមដានស្រាវជ្រាវជាប់ជាប្រចាំដើម្បីឈានទៅរកការចាប់ខ្លួន ។ កាលណាកិច្ចការគេមានលក្ខណៈគ្រប់គ្រាន់ហើយ គេក៏ចាប់ខ្លួនវាយកមកដាក់គុកទៀត ។ បុគ្គលជាជនល្មើសឬជាមនុស្សដែលតែងតែប្រព្រឹត្តទង្វើអាក្រក់ណាមួយ គឺមិនអាចរួចពីការចាប់ដាក់គុក ពីសំណាញ់ច្បាប់នោះទេ។ នេះជារឿងពិតនៅក្នុងសង្គមសព្វថ្ងៃ បុគ្គលដែលបានប្រព្រឹត្តទង្វើអាក្រក់មានការលួច ឆក់ប្លន់ទ្រព្យសម្បត្តិអ្នកដទៃ គេចមិនផុតពីសំណាញ់ច្បាប់ប្រទេសជាតិឡើយ។ សរុបមក រាល់ទង្វើអាក្រក់របស់យើងដែលបានធ្វើ ថ្ងៃណាមួយវានឹងហុចផលអោយយើងយ៉ាងពិតប្រាកដ ដូចសត្វកុកដើរជាប់ជង់ដូច្នោះដេរ។